បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ គឺជាវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីការប្រសព្វគ្នារវាងកត្តាធម្មជាតិជាច្រើន។ ដោយសារ ការប្រែប្រួលសណ្ឋានដី និងសន្ទុះនៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាបឋម យើងត្រូវពិនិត្យមើលទៅលើការផ្លាស់ប្តូររូបរាងនៃផ្ទៃដី។ ដែលកាលពីមុនរាជធានីភ្នំពេញត្រូវបានឡោមព័ទ្ធ និងកាត់ខ្វាត់ខ្វែងដោយប្រព័ន្ធបឹងធម្មជាតិដ៏ធំល្វឹងល្វើយ។ បឹងទាំងនោះ មិនមែនគ្រាន់តែជាផ្ទៃទឹកសម្រាប់បង្កបង្កើនផល ឬផ្តល់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអាងស្តុកទឹកធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត។ ដែលអាចស្រូបយកទឹកភ្លៀងរាប់លានម៉ែត្រគូបនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ នៅពេលដែលបឹងធំៗដូចជាបឹងកក់ បឹងទំពុន និងបឹងពោងពាយ ត្រូវបានចាក់ដីលុបជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាបុរី ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ការចាក់ដីលុបជាបន្តបន្ទាប់នេះ បានធ្វើឱ្យតុល្យភាពនៃប្រព័ន្ធរំដោះទឹកធម្មជាតិត្រូវបានបំផ្លាញទាំងស្រុង។ ទឹកភ្លៀងដែលធ្លាប់តែមានកន្លែងហូរទៅផ្ដុំគ្នា និងរង់ចាំការស្រូបចូលទៅក្នុងដី បែរជាគ្មានកន្លែងសម្រាប់ផ្ទុក។ ហេតុនេះហើយ ទឹកភ្លៀងទាំងអស់ត្រូវដក់ជោកជាំនៅលើផ្ទៃថ្នល់ ដែលនាំឱ្យកើតមានជាជំនន់ទឹកភ្លៀងភ្លាមៗបន្ទាប់ពីមេឃបង្អុរចុះមក។ ទន្ទឹមនឹងការបាត់បង់អាងស្តុកទឹកធម្មជាតិ ប្រព័ន្ធលូបង្ហូរទឹកដែលជាសរសៃឈាមសំខាន់សម្រាប់នាំទឹកចេញពីក្រុង ក៏កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរផងដែរ។ ទោះបីជារដ្ឋាភិបាលបានខិតខំកែលម្អ និងដំឡើងបំពង់លូថ្មីៗនៅតាមតំបន់ស្នូលនៃទីក្រុងក៏ដោយ។ ប៉ុន្តែនៅតំបន់ជាច្រើនទៀត ប្រព័ន្ធលូនៅមានលក្ខណៈចាស់បុរាណ និងមានទំហំតូចចង្អៀត ដែលមិនអាចឆ្លើយតបទៅនឹងបរិមាណទឹកភ្លៀងដ៏ច្រើនលើសលប់ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុនេះបានឡើយ។ បញ្ហានេះកាន់តែអាក្រក់ទៅៗ នៅពេលដែលវាត្រូវបានបូករួមជាមួយកត្តាសីលធម៌នៃការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ។ កាកសំណល់ប្លាស្ទិក និងកម្ទេចកម្ទីសំណង់ផ្សេងៗដែលត្រូវបានគេបោះចោលដោយខ្វះការទទួលខុសត្រូវ បានហូរចូលទៅក្នុងមាត់លូ និងកកស្ទះនៅក្នុងបំពង់បង្ហូរទឹក ដែលធ្វើឱ្យល្បឿននៃចរន្តទឹកហូរធ្លាក់ចុះយ៉ាងខ្លាំង។ នៅពេលដែលទឹកមិនអាចហូរចេញបានទាន់ពេលវេលា វាបានបណ្តាលឱ្យមានការកកស្ទះបកត្រឡប់មកវិញ ហើយជន់ជោរពេញដងផ្លូវ បង្កជាផលវិបាកដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់ជាន់ថ្នាក់។ ក្រៅពីបញ្ហាប្រព័ន្ធលូ និងការលុបបឹង យើងក៏ត្រូវពិចារណាទៅលើឥទ្ធិពលនៃការកើនឡើងនូវផ្ទៃបេតុង និងអគារខ្ពស់ៗដែលបានគ្របដណ្តប់ស្ទើរតែគ្រប់កន្លែងក្នុងទីក្រុង។ នៅក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដីដែលទំនេរអាចដើរតួជា អេប៉ុង សម្រាប់ស្រូបយកទឹកភ្លៀងឱ្យជ្រាបចូលទៅក្នុងក្រោមដី។ ប៉ុន្តែបច្ចុប្បន្ន ស្ទើរតែផ្ទៃដីទាំងមូលត្រូវបានជំនួសដោយបេតុង ថ្ម និងកៅស៊ូថ្នល់ដែលមិនអាចជ្រាបទឹកបាន។ កត្តានេះបានបង្កើននូវអ្វីដែលអ្នកជំនាញហៅថា ទឹកហូរលើផ្ទៃ ដែលមានន័យថា រាល់តំណក់ទឹកភ្លៀងដែលធ្លាក់មក នឹងប្រែក្លាយជាទឹកជន់លើថ្នល់ភ្លាមៗ ១០០ ភាគរយ ដោយមិនបានជ្រាបចូលដីសូម្បីតែបន្តិច។ ការកើនឡើងនូវផ្ទៃរឹងដែលមិនជ្រាបទឹកនេះ បានធ្វើឱ្យបរិមាណទឹកដែលហូរចូលទៅក្នុងប្រព័ន្ធលូមានចំនួនច្រើនហួសប្រមាណ និងក្នុងល្បឿនលឿនបំផុត ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ម៉ាស៊ីនបូមទឹកនៅតាមស្ថានីយនានា។ ជាចុងក្រោយ លក្ខណៈភូមិសាស្ត្រធម្មជាតិរបស់រាជធានីភ្នំពេញផ្ទាល់ ក៏ជាឧបសគ្គមួយដែលមិនអាចមើលរំលងបានឡើយ ដោយសារទីក្រុងនេះស្ថិតនៅក្នុងតំបន់ទំនាបមាត់ទន្លេ។ នៅរដូវវស្សា កម្រិតទឹកនៅក្នុងទន្លេសាប និងទន្លេមេគង្គតែងតែឡើងខ្ពស់ជាងកម្រិតដីនៅក្នុងទីក្រុង ឬខ្ពស់ជាងមាត់លូបង្ហូរចេញ។ ដែលចំណុចនេះមានន័យថា ទឹកមិនអាចហូរចេញពីក្រុងទៅកាន់ទន្លេតាមកម្លាំងទំនាញផែនដីបានទេ។ ក្នុងស្ថានភាពបែបនេះ ទីក្រុងត្រូវពឹងផ្អែកទាំងស្រុងលើស្ថានីយបូមទឹកធំៗ ដើម្បីរុញទឹកចេញទៅក្រៅតាមរយៈការបិទទ្វារទឹកការពារកុំឱ្យទឹកទន្លេហូរច្រោះចូលក្នុងក្រុងវិញ។ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងចំពេលដែលទឹកទន្លេឡើងខ្ពស់ ហើយប្រព័ន្ធបូមទឹកជួបបញ្ហាបច្ចេកទេស ឬស្ទះសំរាមនៅមុខតម្រង។ នោះការលិចលង់នឹងកាន់តែអូសបន្លាយពេលយូរ និងបង្កជាការរំខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងរាជធានីភ្នំពេញ។ ផលវិបាកដែលបង្កឡើងដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ផ្ទាល់ទៅដល់សរសៃឈាមសេដ្ឋកិច្ច និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់រូបភាព។ ជាបឋម បើនិយាយពីទិដ្ឋភាពនៃការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ យើងសង្កេតឃើញថា គ្រាន់តែភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី ក៏អាចប្រែក្លាយផ្លូវថ្នល់ឱ្យទៅជាស្ទឹងបានដែរ។ ដែលនេះ បង្កជាការកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្លា រហូតដល់ថ្នាក់យានយន្តរាប់ពាន់គ្រឿងត្រូវជាប់គាំងរាប់ម៉ោង។ ហើយការយឺតយ៉ាវនេះមិនត្រឹមតែបង្កការរំខានដល់សិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានបង្កជាការខូចខាតផ្នែកមេកានិកដល់យានជំនិះ ជាពិសេសម៉ូតូដែលងាយនឹងរលត់ម៉ាស៊ីននៅពេលទឹកហូរចូលបំពង់ស៊ីម៉ាំង ឬប្រព័ន្ធភ្លើង។ ដែលវានឹងនាំឱ្យម្ចាស់យានយន្តត្រូវចំណាយថវិកាបន្ថែមលើការជួសជុល។ ចំពោះអាជីវករវិញ ទឹកជំនន់គឺជាសត្រូវដ៏ធំនៃប្រាក់ចំណេញ ដោយសារហាងទំនិញនៅជាន់ផ្ទាល់ដីត្រូវបង្ខំចិត្តផ្អាកដំណើរការ ដើម្បីទប់ស្កាត់ទឹកកុំឱ្យហូរចូល ឬត្រូវចំណាយពេលរាប់ម៉ោងបូមទឹកចេញ និងសម្អាតភក់ជ្រាំ។ ដែលធ្វើឱ្យបាត់បង់ឱកាសលក់ដូរ និងប៉ះពាល់ដល់អតិថិជនដែលចង់មកប្រើប្រាស់សេវាកម្ម។ ការកកស្ទះចរាចរណ៍ក៏បានធ្វើឱ្យសង្វាក់ផ្គត់ផ្គង់ទំនិញមានការយឺតយ៉ាវ ដែលនាំឱ្យថ្លៃដើមនៃការដឹកជញ្ជូនកើនឡើង។ ហើយក្នុងករណីខ្លះ វាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យក្នុងករណីអាសន្នទៀតផង។ ក្រៅពីផលប៉ះពាល់លើផ្នែកហិរញ្ញវត្ថុ វិបត្តិសុខភាពសាធារណៈដែលកើតចេញពីទឹកជំនន់ ក៏ជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតផងដែរ។ នៅពេលដែលទឹកភ្លៀងជន់ជោរ វាមិនមែនជាទឹកស្អាតនោះទេ ប៉ុន្តែវាគឺជាល្បាយនៃទឹកភ្លៀង លាយឡំជាមួយទឹកលូដែលបង្ហូរចេញពីបង្គន់ និងកាកសំណល់គីមីពីតាមបណ្តាញរោងចក្រ។ ការដើរឆ្លងកាត់ ឬការប៉ះពាល់ដោយផ្ទាល់ជាមួយទឹកកខ្វក់ទាំងនេះ គឺជាប្រភពចម្លងនៃជំងឺសើស្បែក ការរលាកភ្នែក និងជំងឺឆ្លងតាមរយៈទឹកដូចជាជំងឺរាករូសជាដើម។ បញ្ហានេះកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ដែលមានប្រព័ន្ធលូមិនទាន់រៀបចំបានល្អ ឬតំបន់សហគមន៍ក្រីក្រ ដែលទឹកជំនន់អាចធ្វើឱ្យប្រព័ន្ធបង្គន់អនាម័យជោរជន់មកវិញ។ ហើយវាបង្កជាក្លិនស្អុយ និងអសន្តិសុខផ្នែកអនាម័យយ៉ាងខ្លាំង ដែលប៉ះពាល់ដល់សុខភាពកុមារ និងមនុស្សចាស់យ៉ាងងាយស្រួលបំផុត។ បន្ថែមលើសពីនេះ បរិស្ថានជុំវិញខ្លួនដែលពោរពេញដោយទឹកដក់ ក៏ក្លាយជាជម្រកដ៏ល្អសម្រាប់ពពួកមូសខ្លាបង្កកំណើត។ ដែលនាំឱ្យមានការកើនឡើងនូវហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកបន្ទាប់ពីទឹកស្រកទៅវិញ។ ភាពសើម និងសំណើមនៅក្នុងបរិយាកាសក៏ជម្រុញឱ្យមានការកកើតនូវពពួកផ្សិត និងបាក់តេរីនៅក្នុងផ្ទះសម្បែង។ ដែលអាចបង្កជាបញ្ហាដល់ប្រព័ន្ធដកដង្ហើមសម្រាប់អ្នកដែលមានប្រតិកម្មអាឡែហ្ស៊ី។ ទន្ទឹមនឹងនេះ ការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏បានលេបត្របាក់ថវិកាជាតិ និងថវិកាគ្រួសារអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។ សម្រាប់អ្នករស់នៅក្នុងផ្ទះជាន់ផ្ទាល់ដី ទឹកជំនន់ម្តងៗបានធ្វើឱ្យគ្រឿងសង្ហារឹមធ្វើពីឈើ គ្រឿងអគ្គិសនីដូចជាទូទឹកកក ម៉ាស៊ីនបោកខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗត្រូវរងការខូចខាតភ្លាមៗ សម្រាប់អ្នករស់នៅក្នុងផ្ទះជាន់ផ្ទាល់ដី ទឹកជំនន់ម្តងៗបានធ្វើឱ្យគ្រឿងសង្ហារឹមធ្វើពីឈើ គ្រឿងអគ្គិសនីដូចជាទូទឹកកក ម៉ាស៊ីនបោកខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗត្រូវរងការខូចខាតភ្លាមៗ ជាងនេះទៅទៀត ទឹកដែលដក់ជោកជាំលើជញ្ជាំងផ្ទះក្នុងរយៈពេលយូរ អាចបណ្តាលឱ្យកើតមានស្លែ មេរោគផ្សិត និងធ្វើឱ្យរចនាសម្ព័ន្ធអគារឆាប់ពុកផុយ ដែលទាមទារការជួសជុល និងលាបថ្នាំថ្មីជាញឹកញាប់។ ជាចុងក្រោយ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលត្រូវបានកសាងឡើងដោយថវិកាយ៉ាងច្រើន ក៏រងការប៉ះទង្គិចយ៉ាងខ្លាំងផងដែរ។ ផ្លូវថ្នល់គឺជាជនរងគ្រោះទីមួយ ដោយសារទឹកដែលដក់លើកៅស៊ូថ្នល់ក្នុងរយៈពេលយូរ នឹងធ្វើឱ្យស្រទាប់កៅស៊ូរបកចេញ បង្កើតបានជាជង្ហុកតូចធំ។ ដែលវាមិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា អន្ទាក់ ដ៏គ្រោះថ្នាក់ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុសម្រាប់អ្នកធ្វើដំណើរនៅពេលយប់ ឬនៅពេលដែលមានទឹកដក់បិទបាំងជង្ហុកទាំងនោះ។ ការចុះខ្សោយនៃគ្រឹះផ្លូវដោយសារការជ្រាបទឹក ក៏ធ្វើឱ្យអាយុកាលប្រើប្រាស់នៃផ្លូវថ្នល់ខ្លីជាងការកំណត់ ដែលនាំឱ្យរដ្ឋត្រូវចំណាយថវិកាបន្ថែមរាប់លានដុល្លារក្នុងការថែទាំ និងស្ថាបនាឡើងវិញជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាទឹកជំនន់ក្នុងរាជធានីភ្នំពេញ ទាមទារនូវយុទ្ធសាស្ត្រចម្រុះ ដែលរួមបញ្ចូលគ្នារវាងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការគ្រប់គ្រងធនធានទឹកតាមបែបវិទ្យាសាស្ត្រ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ វិធានការដំបូងបង្អស់ដែលជាគន្លឹះសំខាន់ គឺការបង្កើនសមត្ថភាពនៃប្រព័ន្ធរំដោះទឹកតាមរយៈការដំឡើងបំពង់លូខ្នាតយក្ស និងការសាងសង់អាងស្តុកទឹកក្រោមដីនៅតាមចំណុចយុទ្ធសាស្ត្រដែលងាយរងគ្រោះបំផុត។ ការពង្រីកទំហំលូនេះ ត្រូវធ្វើឡើងឱ្យស្របទៅនឹងកំណើននៃចំនួនប្រជាជន និងសំណង់អគារ។ ដើម្បីធានាថាបរិមាណទឹកភ្លៀងដ៏ច្រើនលើសលប់អាចហូរទៅកាន់ស្ថានីយបូមទឹកបានទាន់ពេលវេលា ដោយមិនមានការកកស្ទះនៅតាមដងផ្លូវ។ ទន្ទឹមនឹងការកែលម្អប្រព័ន្ធលូ ការពង្រឹងសមត្ថភាពស្ថានីយបូមទឹក និងការជីកកកាយស្តារប្រឡាយមេឱ្យបានជ្រៅ ក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបានឡើយ។ ដោយសារភូមិសាស្ត្ររាជធានីភ្នំពេញស្ថិតក្នុងតំបន់ទំនាប គឺត្រូវប្រើយន្តការនៃការបូមទឹកចេញដោយប្រើម៉ាស៊ីនកម្លាំងខ្លាំង។ វាជាមធ្យោបាយតែមួយគត់ដើម្បីជម្លៀសទឹកចេញទៅកាន់ទន្លេ នៅពេលដែលកម្រិតទឹកទន្លេឡើងខ្ពស់ជាងមាត់លូ។ ការវិនិយោគលើបច្ចេកវិទ្យាទំនើបដែលអាចបញ្ជាស្ថានីយបូមទឹកដោយស្វ័យប្រវត្តិ និងការរៀបចំប្រព័ន្ធថាមពលអគ្គិសនីបម្រុងសម្រាប់ស្ថានីយទាំងនោះ នឹងជួយធានាថាការរំដោះទឹកនៅតែអាចដំណើរការទៅបានជាប្រក្រតី។ ទោះបីជាមានការដាច់ចរន្តអគ្គិសនីក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ យុទ្ធសាស្ត្ររយៈពេលវែងដែលប្រកបដោយចីរភាពបំផុតនោះ គឺការរៀបចំផែនការមេនៃនគរូបនីយកម្មដែលគិតគូរពី ទីក្រុងអេប៉ុង ឬ ទីក្រុងដែលមានការកាត់បន្ថយការលិចទឹក។ គោលគំនិតនេះផ្តោតទៅលើការបង្កើតផ្ទៃបៃតងឱ្យបានច្រើននៅក្នុងទីក្រុង ការប្រើប្រាស់បេតុងឬសម្ភារៈសំណង់ដែលអាចជ្រាបទឹកបាន និងការរក្សាតុល្យភាពនៃបឹងធម្មជាតិដែលនៅសេសសល់ដើម្បីធ្វើជាអាងស្តុកទឹកបណ្ដោះអាសន្ន។ ការកំណត់តំបន់ហាមឃាត់ការសាងសង់លើផ្លូវទឹកហូរ និងការតម្រូវឱ្យគម្រោងអភិវឌ្ឍន៍បុរីធំៗត្រូវសាងសង់អាងស្តុកទឹកផ្ទាល់ខ្លួន នឹងជួយកាត់បន្ថយសម្ពាធទឹកដែលហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីវិធានការបច្ចេកទេស ការគ្រប់គ្រងសំណង់រឹង និងសំរាម គឺជាចំណែកមួយដ៏ធំក្នុងការទប់ស្កាត់ទឹកជំនន់។ រដ្ឋបាលរាជធានីភ្នំពេញចាំបាច់ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចំពោះការបោះចោលកាកសំណល់សំណង់ចូលក្នុងប្រព័ន្ធលូ និងការបង្កើនប្រសិទ្ធភាពនៃការប្រមូលសំរាមតាមដងផ្លូវ។ ប្រសិនបើប្រឡាយ និងបំពង់លូត្រូវបានសម្អាតជាប្រចាំ ហើយគ្មានការរាំងស្ទះដោយថង់ប្លាស្ទិក នោះប្រសិទ្ធភាពនៃការរំដោះទឹកនឹងកើនឡើងទ្វេដង។ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃការចោលសំរាម ក៏ជាយុទ្ធសាស្ត្រទន់ភ្លន់តែមានប្រសិទ្ធភាពយូរអង្វែង ក្នុងការថែរក្សាប្រព័ន្ធរំដោះទឹកឱ្យដំណើរការបានល្អ។ ជាចុងក្រោយ ការប្រើប្រាស់ប្រព័ន្ធព្យាករណ៍ និងប្រកាសអាសន្នជាមុនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ជាដំណោះស្រាយដ៏ឆ្លាតវៃមួយក្នុងសម័យកាលនេះ។ ការដំឡើងឧបករណ៍សិនស័រ (Sensors) ដើម្បីតាមដានកម្រិតទឹកក្នុងលូ និងប្រឡាយ នឹងអនុញ្ញាតឱ្យមន្ត្រីជំនាញអាចត្រៀមលក្ខណៈបូមទឹកទុកជាមុន មុនពេលភ្លៀងធ្លាក់មកដល់។ ជាមួយគ្នានេះ ការផ្តល់ព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃដល់ប្រជាពលរដ្ឋអំពីតំបន់ដែលងាយរងការលិចលង់ នឹងជួយឱ្យពួកគេអាចប្តូរទិសដៅធ្វើដំណើរ និងរៀបចំទុកដាក់ទ្រព្យសម្បត្តិបានទាន់ពេលវេលា។ ដែលនេះគឺជាការកាត់បន្ថយផលប៉ះពាល់ និងការខូចខាតក្នុងកម្រិតអប្បបរមា។ ការចូលរួមចំណែកពីបុគ្គលម្នាក់ៗ គឺជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការជួយសម្រាលបន្ទុកនៃបញ្ហាទឹកជំនន់ក្នុងទីក្រុង។ ផែនការសកម្មភាពដំបូងបំផុតដែលយើងម្នាក់ៗអាចធ្វើបានភ្លាមៗ គឺការកែប្រែទម្លាប់នៃការទុកដាក់សំរាម និងកាកសំណល់ផ្ទះបាយឱ្យបានត្រឹមត្រូវបំផុត។ ការមិនបោះសំរាមចោលតាមដងផ្លូវ ឬក្បែរមាត់លូ គឺជាការទប់ស្កាត់ការស្ទះច្រកដង្ហើមនៃប្រព័ន្ធបង្ហូរទឹក។ ព្រោះថាថង់ប្លាស្ទិកតែមួយសន្លឹក ក៏អាចក្លាយជាឧបសគ្គរាំងស្ទះចរន្តទឹកភ្លៀងរាប់ពាន់លីត្រមិនឱ្យហូរចូលលូបានដែរ។ លើសពីនេះ ការសម្អាតបរិវេណមុខផ្ទះ និងការដកកម្ទេចកម្ទីដែលបិទជិតមាត់លូនៅមុនពេលមេឃបង្អុរភ្លៀងមក គឺជាសកម្មភាពសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាថាទឹកនឹងមិនដក់ជោកជាំនៅមុខផ្ទះរបស់យើងឡើយ។ ទន្ទឹមនឹងការគ្រប់គ្រងសំរាម ការរៀបចំសោភ័ណភាព និងសំណង់នៅមុខលំនៅដ្ឋាន ក៏ត្រូវគិតគូរពីការជ្រាបទឹកផងដែរ។ ប្រសិនបើមានលទ្ធភាព ប្រជាពលរដ្ឋគួរជៀសវាងការចាក់បេតុងគ្របដណ្តប់លើផ្ទៃដីមុខផ្ទះទាំងស្រុង។ ប៉ុន្តែផ្ទុយទៅវិញ គួររក្សាទុកនូវផ្ទៃដីទំនេរខ្លះ ឬប្រើប្រាស់ការដាំស្មៅ និងដើមឈើដើម្បីជួយស្រូបយកទឹកភ្លៀងចូលទៅក្នុងដី។ ការប្រើប្រាស់ឥដ្ឋការ៉ូដែលមានចន្លោះជ្រាបទឹក មិនត្រឹមតែជួយកាត់បន្ថយទឹកហូរលើផ្ទៃថ្នល់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជួយកាត់បន្ថយកម្ដៅ និងបង្កើតបរិយាកាសត្រជាក់ត្រជុំជុំវិញផ្ទះផងដែរ។ លើសពីនេះ ការតម្លើងប្រព័ន្ធស្តុកទឹកភ្លៀងពីដំបូលផ្ទះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ជាវិធីសាស្ត្រមួយដែលជួយបង្អង់ល្បឿនទឹកភ្លៀងមិនឱ្យធ្លាក់ទៅលើថ្នល់ភ្លាមៗ និងជួយសន្សំសំចៃការប្រើប្រាស់ទឹកស្អាតបានមួយកម្រិតទៀត។ ក្នុងករណីដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ការរៀបចំផែនការការពារទ្រព្យសម្បត្តិគឺជាកាតព្វកិច្ចដែលត្រូវធ្វើជាប្រចាំ។ បុគ្គលម្នាក់ៗគួររៀបចំជើងទម្រ ឬលើកកម្ពស់គ្រឿងសង្ហារឹម និងបរិក្ខារអគ្គិសនីឱ្យផុតពីកម្រិតទឹកដែលធ្លាប់លិចកន្លងមក ដើម្បីកាត់បន្ថយការខូចខាត។ ការពិនិត្យ និងជួសជុលស្នាមប្រេះនៅតាមជញ្ជាំង ឬការដំឡើងរបាំងការពារទឹកនៅច្រកទ្វារផ្ទះ គឺជាវិធានការការពារបឋមដែលជួយកាត់បន្ថយបរិមាណទឹកហូរចូលក្នុងផ្ទះបានយ៉ាងច្រើន។ លើសពីនេះ ការតាមដានព័ត៌មានព្យាករណ៍អាកាសធាតុឱ្យបានខ្ជាប់ខ្ជួន នឹងជួយឱ្យយើងអាចត្រៀមលក្ខណៈសម្បត្តិទុកជាមុនបានយ៉ាងល្អ។ ដូចជាការរៀបចំអាហារបម្រុង ថ្នាំសង្កូវ និងការផ្លាស់ប្តូរទីតាំងចតយានយន្តទៅកាន់ទីទួលសុវត្ថិភាព មុនពេលគ្រោះមហន្តរាយកើតឡើង។ ចុងក្រោយ ស្មារតីសហគមន៍ និងការរាយការណ៍ព័ត៌មាន គឺជាយន្តការដ៏មានតម្លៃក្នុងការដោះស្រាយបញ្ហារួម។ ប្រជាពលរដ្ឋម្នាក់ៗអាចដើរតួជាភ្នែកច្រមុះ ឱ្យអាជ្ញាធរ ដោយការរាយការណ៍ភ្លាមៗនូវរាល់ករណីបែកធ្លាយទុយោទឹក ការស្ទះលូដោយដីល្បាប់សំណង់ ឬការខូចខាតម៉ាស៊ីនបូមទឹកនៅក្នុងតំបន់របស់ខ្លួន។ ការចូលរួមក្នុងយុទ្ធនាការសម្អាតប្រឡាយក្នុងសហគមន៍ និងការផ្សព្វផ្សាយចំណេះដឹងអំពីអនាម័យដល់អ្នកជិតខាង នឹងបង្កើតឱ្យមានកម្លាំងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់។ នៅពេលដែលបុគ្គលម្នាក់ៗមានការទទួលខុសត្រូវខ្ពស់ និងយល់ដឹងពីតួនាទីរបស់ខ្លួននោះ ភាពធន់នៃរាជធានីភ្នំពេញចំពោះមុខគ្រោះធម្មជាតិនឹងត្រូវបានពង្រឹង ហើយផលប៉ះពាល់នៃទឹកជំនន់នឹងត្រូវបានកាត់បន្ថយមកត្រឹមកម្រិតដែលអាចគ្រប់គ្រងបាន។